របាំនារីជាជួរ គឺជាទម្រង់របាំបុរាណខ្មែរមួយប្រភេទដែលល្បីល្បាញដោយសារភាពទន់ភ្លន់ ស្រស់ស្អាត និងលក្ខណៈជាក្រុម។ វាតំណាងឱ្យភាពទន់ភ្លន់ តែរឹងមាំ និងស្វាហាប់របស់នារីខ្មែរ ព្រមទាំងបង្ហាញពីមោទកភាពនៃវប្បធម៌ដ៏សម្បូរបែប។ របាំនារីជាជួរ គឺជារបាំបុរាណមួយដែលមានប្រភព និងប្រវត្តិដ៏ច្បាស់លាស់ ដែលបង្ហាញពីការខិតខំអភិរក្ស និងផ្សព្វផ្សាយ។ នេះធ្វើឱ្យវាក្លាយជារបាំមួយដែលមានអាយុកាលដូចរបាំបុរាណខ្លះទៀតដែល។ នេះជាជំហានដ៏សំខាន់ក្នុងការនាំយករបាំដែលមានលក្ខណៈប្រជាប្រិយតាមតំបន់ មកដាក់បញ្ចូលក្នុងកម្មវិធីអភិរក្ស និងលើកកម្ពស់សិល្បៈជាតិ។ ចាប់តាំងពីការរៀបចំជាផ្លូវការរួចមក របាំនារីជាជួរត្រូវបានសម្តែងជាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនារហូតមកដល់បច្ចុប្បន្ន។ ការសម្តែងនេះបានជួយឱ្យរបាំនារីជាជួរទទួលបានការទទួលស្គាល់ និងការកោតសរសើរយ៉ាងទូលំទូលាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ របាំនេះត្រូវបានសម្តែងជាទូទៅដោយក្រុមនារីវ័យក្មេង ដែលស្លៀកពាក់ចម្រុះពណ៌ និងឆើតឆាយ។ ការជ្រើសរើសពណ៌ភ្លឺច្បាស់លាស់នៃសម្លៀកបំពាក់ ជួយបង្កើនភាពទាក់ទាញ និងភាពរស់រវើកនៃរបាំ បង្ហាញពីសម្រស់ធម្មជាតិរបស់នារីខ្មែរ។ លក្ខណៈពិសេសដែលធ្វើឱ្យរបាំនារីជាជួរលេចធ្លោ និងមានអត្តសញ្ញាណប្លែកពីគេ។ ដូចទៅនឹងឈ្មោះរបស់វា អ្នករបាំតែងតែរាំដោយរៀបជាជួរ ដែលអាចផ្លាស់ប្តូរទម្រង់ជាច្រើន។ ការរៀបជួរនេះបង្កើតបានជាទម្រង់លម្អរដ៏ស្រស់ស្អាតមួយនៅលើឆាក និងបង្ហាញយ៉ាងច្បាស់ពីភាពសាមគ្គីគ្នារវាងអ្នករបាំ។ ក្បាច់រាំរបស់របាំនារីជាជួរមានលក្ខណៈទន់ភ្លន់ និងល្វត់ល្វន់ ដូចជាចលនានៃដៃ ម្រាមដៃ និងដងខ្លួនដែលពត់ពែនទៅតាមលំនាំបទភ្លេង។ ប៉ុន្តែទន្ទឹមនឹងភាពទន់ភ្លន់នេះ វានៅតែបង្កប់នូវភាពរឹងមាំ ស្វាហាប់ និងរស់រវើក តាមរយៈចង្វាក់ជើង និងការផ្លាស់ប្តូរទម្រង់ជាក្រុម។ ក្នុងក្បាច់រាំមួយចំនួន ជួនកាលអ្នករបាំមានការស៊កសៀតមាលា ឬ ផ្កា នៅលើដៃ ម្រាមដៃ ឬតាមកាយវិការផ្សេងៗ។ ការប្រើប្រាស់ផ្កានេះបន្ថែមភាពស្រស់ស្អាត ភាពទាក់ទាញ និងតំណាងឱ្យភាពបរិសុទ្ធ សម្រស់ធម្មជាតិរបស់នារីខ្មែរ។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យរបាំនារីជាជួរមិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរដ៏សម្បូរបែបផងដែរ។ របាំនារីជាជួរ មិនត្រឹមតែជាការសម្តែងសិល្បៈដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើន ដែលឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ និងស្មារតីរបស់ខ្មែរ។ របាំនេះបង្ហាញយ៉ាងច្បាស់ពីសម្រស់ដ៏ល្អឯករបស់នារីខ្មែរ ដែលមានរូបឆោមស្រស់ត្រកាល ល្វត់ល្វន់ តែមិនមែនត្រឹមតែរូបកាយនោះទេ។ វាថែមទាំងបញ្ជាក់ពីចរិតទន់ភ្លន់ រួសរាយរាក់ទាក់ ប៉ុន្តែនៅតែមានចិត្តរឹងមាំ ស្វាហាប់ និងមិនទន់ជ្រាយក្នុងការប្រឈមមុខនឹងជីវិត។ ក្បាច់រាំនីមួយៗបានបង្ហាញពីភាពថ្លៃថ្នូរ និងភាពជាស្ត្រីខ្មែរពិតប្រាកដ។ ក្បាច់រាំដ៏ល្អិតល្អន់ និងទម្រង់របាំនេះ រំលឹកដល់ប្រជាជនខ្មែរអំពីវប្បធម៌សម្បូរបែបរបស់ខ្លួន ដែលត្រូវបានថែរក្សា និងអនុវត្តតាំងពីជំនាន់បុរាណ។ របាំនារីជាជួរគឺជាផ្នែកមួយនៃមោទកភាពនៃកេរដំណែលខ្មែរ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ និងទទួលស្គាល់ក្នុងចំណោមបណ្ដាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ ព្រមទាំងនៅលើឆាកអន្តរជាតិ។ លក្ខណៈនៃការរាំជាក្រុម និងចលនាដ៏រស់រវើករបស់របាំនេះ បង្ហាញយ៉ាងច្បាស់ពីភាពសប្បាយរីករាយ និងការជួបជុំគ្នាក្នុងសហគមន៍។ វាមិនមែនត្រឹមតែជាការសម្តែងនោះទេ តែជាការកែកម្សាន្តនៅពេលដែលប្រជាជនបានស្រាកស្រាន្តពីការងារហត់នឿយ ហើយស្រីប្រុសគ្រប់ប្រាណជុំគ្នាលេងដើម្បីលំហែអារម្មណ៍ និងពង្រឹងចំណងសាមគ្គីភាព។ តន្ត្រី និងសម្លៀកបំពាក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អត្តសញ្ញាណ និងបង្កើនភាពទាក់ទាញដល់របាំនារីជាជួរ ដែលជួយលើកសម្រស់អ្នករបាំឱ្យកាន់តែលេចធ្លោ និងស្របទៅតាមក្បាច់រាំដ៏ទន់ភ្លន់។ របាំនារីជាជួរត្រូវបានអមដោយបទភ្លេងមហោរី ដែលមានលក្ខណៈទន់ភ្លន់ ពីរោះរណ្ដំ និងបង្កប់នូវភាពរីករាយ។ ភ្លេងមហោរីប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នាដែលបង្កើតជាសំនៀងមូលដ្ឋាន និងសំនៀងលម្អដ៏ពិរោះ។ គួរឱ្យកត់សម្គាល់ បទ "នារីជាជួរ" ក៏មានជាបទមរតកដើមដែលបានបន្សល់ទុកផងដែរ។ បទនេះត្រូវបាននិពន្ធទំនុកច្រៀងដោយលោក ស៊ិន ស៊ីសាមុត ដែលជាអធិរាជសំឡេងមាសរបស់កម្ពុជា។ រីឯបទភ្លេងត្រូវបាននិពន្ធដោយលោក សេង តារា ហើយច្រៀងដោយលោកស្រី ហួយ មាស ដែលជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ទៀត។ បទចម្រៀងនេះមានលក្ខណៈជាចង្វាក់រាំក្បាច់ ដែលស័ក្តិសមឥតខ្ចោះជាមួយក្បាច់របាំដ៏ទន់ភ្លន់ ល្វត់ល្វន់។ អ្នករបាំស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដែលមានពណ៌ចម្រុះ និងឆើតឆាយ។ ការរចនាសម្លៀកបំពាក់នេះ ជួយបង្កើនភាពស្រស់ស្អាតរបស់អ្នករបាំ និងឆ្លុះបញ្ចាំងពីសោភ័ណភាពរបស់វប្បធម៌ខ្មែរ។ ជាទូទៅ ពួកគេអាចស្លៀកពាក់ខោអាវប្រពៃណីដូចេជា សម្លៀកបំពាក់ផាមួង ឬសូត្រ ជួនកាលមានការប៉ាក់លម្អ។ ពេលខ្លះគេអាចនឹងចងក្បិន ដែលជាទម្រង់ស្លៀកពាក់បុរាណរបស់ខ្មែរ។ សម្រាប់អ្នករបាំស្រី គេនិយមស្លៀកសំពត់ផាមួងដែលមានពណ៌ឆើតឆាយ និងទន់ល្មើយ ជួយឱ្យក្បាច់រាំមានភាពរស់រវើក។ សម្លៀកបំពាក់ទាំងនេះជួយលើកសម្រស់អ្នករបាំឱ្យកាន់តែលេចធ្លោ និងស្របទៅតាមក្បាច់រាំដ៏ទន់ភ្លន់ ដោយបង្កើតបានជាទស្សនីយភាពដ៏ស្រស់ត្រកាលមួយ។ ដោយសារតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់របស់ខ្លួន របាំនារីជាជួរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីធានាបាននូវការបន្តគង់វង្សនៃទម្រង់សិល្បៈដ៏ស្រស់ស្អាតនេះសម្រាប់កូនចៅជំនាន់ក្រោយ។ ការអភិរក្សរបាំនារីជាជួរត្រូវបានអនុវត្តតាមរយៈយន្តការសំខាន់ៗមួយចំនួន។ ស្ថាប័នអប់រំសិល្បៈធំៗនៅក្នុងប្រទេសកម្ពុជា ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ចូលរបាំនារីជាជួរទៅក្នុងកម្មវិធីសិក្សារបស់ពួកគេ។ គ្រូជំនាញបានបន្តបង្រៀនរបាំនេះទៅដល់សិស្សនិស្សិតជំនាន់ក្រោយ ដោយផ្ទេរចំណេះដឹងអំពីក្បាច់រាំ របៀបលេងភ្លេង និងអត្ថន័យជ្រាលជ្រៅនៃរបាំ។ ស្ថាប័នវប្បធម៌នានាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការសម្តែងជាសាធារណៈ រៀបចំសិក្ខាសាលា និងចងក្រងឯកសារអំពីរបាំនារីជាជួរ។ សកម្មភាពទាំងនេះជួយផ្សព្វផ្សាយរបាំឱ្យបានទូលំទូលាយ និងបង្កើនការយល់ដឹងពីសាធារណជន។ គោលបំណងចម្បងនៃការអភិរក្សគឺដើម្បីធានាបាននូវការបន្តគង់វង្សនៃទម្រង់សិល្បៈដ៏ស្រស់ស្អាតនេះ។ របាំនារីជាជួរគឺជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ការរក្សាវានៅគង់វង្ស គឺស្មើនឹងការរក្សាព្រលឹងនៃសិល្បៈជាតិ។ វត្តមាន និងការសម្តែងរបាំនារីជាជួរជួយលើកកម្ពស់មោទកភាពជាតិ និងបង្ហាញពីភាពរុងរឿងនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ របាំនារីជាជួរនេះបន្តផ្តល់នូវអត្ថន័យអប់រំអំពីសម្រស់ សាមគ្គីភាព និងចរិតលក្ខណៈរបស់នារីខ្មែរ។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាទាំងពីស្ថាប័នរដ្ឋ ឯកជន និងសហគមន៍ របាំនារីជាជួរត្រូវបានគេរំពឹងថានឹងបន្តរស់រាន និងលេចធ្លោរហូតទៅអនាគត។